រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហាគ្រោះធម្មជាតិដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន។ ការរួមកម្លាំងគ្នារវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងសហគមន៍ គឺជាកត្តាចម្បងបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយគ្រោះរាំងស្ងួត។ បញ្ហាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យរបបទឹកភ្លៀងមានភាពមិនទៀងទាត់ និងបង្កឱ្យមានភាពរាំងស្ងួតយូរអង្វែងនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន។ រដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ត្រូវមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងមានសកម្មភាពឆ្លើយតបឱ្យបានទាន់ពេលវេលាដើម្បីសង្គ្រោះផលដំណាំរបស់កសិករ។ ការយល់ដឹងពីតួនាទីរៀងៗខ្លួនរវាងស្ថាប័នរដ្ឋ និងប្រជាជននឹងក្លាយជាខែលការពារយ៉ាងរឹងមាំសម្រាប់សន្តិសុខស្បៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយមត្រូវបន្តពង្រឹងការសាងសង់ប្រព័ន្ធធារាសាស្ត្រតាមបណ្តាខេត្តនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ពលរដ្ឋ។ ការស្តារអាងស្តុកទឹកឱ្យបានជ្រៅ និងធំទូលាយគឺជាកិច្ចការចាំបាច់បំផុតដើម្បីត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងដែលគ្មានភ្លៀង។ រដ្ឋាភិបាលត្រូវបញ្ជូនមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលខ្វះខាតទឹកខ្លាំង និងជួយជីកអណ្តូងខួងបន្ថែមជូនប្រជាជន។ ការបែងចែកប្រភពទឹកដែលមានស្រាប់ត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងតម្លាភាពសម្រាប់ទាំងវិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានត្រូវកំណត់អាទិភាពដល់ការប្រើប្រាស់ទឹកសម្រាប់បរិភោគជាមុនសិន និងមានវិធានការទប់ស្កាត់ការប្រើប្រាស់ទឹកខ្ជះខ្ជាយ។ ប្រជាពលរដ្ឋត្រូវមានស្មារតីសន្សំសំចៃទឹកខ្ពស់ និងមិនត្រូវប្រើប្រាស់ទឹកក្នុងបរិមាណច្រើនហួសពីតម្រូវការចាំបាច់ក្នុងកំឡុងពេលខ្វះខាតឡើយ។ ការចូលរួមថែរក្សាប្រភពទឹកសហគមន៍ដូចជាស្រះរួម និងអណ្តូងសាធារណៈគឺជាកាតព្វកិច្ចរបស់សមាជិកគ្រប់រូបដើម្បីជៀសវាងការរីងស្ងួតលឿន។ ប្រជាពលរដ្ឋមិនត្រូវបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹកស្អាត និងត្រូវការពារឱ្យមានអនាម័យល្អជានិច្ចសម្រាប់ការប្រើប្រាស់រួមគ្នា។ ការគ្រប់គ្រងធនធានទឹកដែលទទួលបានជោគជ័យគឺអាស្រ័យលើការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអ្នកផ្តល់សេវារដ្ឋ និងអ្នកប្រើប្រាស់នៅក្នុងមូលដ្ឋាន។ ការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពនឹងជួយឱ្យការចែកចាយទឹកមានប្រសិទ្ធភាពជាងមុន និងអាចកាត់បន្ថយការបាត់បង់ទឹកតាមផ្លូវបង្ហូរបានច្រើន។ មន្ត្រីជំនាញត្រូវចុះពន្យល់ពីបច្ចេកទេសគ្រប់គ្រងទឹកដល់សហគមន៍កសិកម្មដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ធនធានដែលមានកម្រិតឱ្យចំគោលដៅ។ ការរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងទឹកនៅតាមភូមិឃុំនឹងជួយឱ្យការបែងចែកទឹកមានសណ្តាប់ធ្នាប់ និងមិនមានជម្លោះកើតឡើងរវាងអ្នកភូមិ។ រដ្ឋត្រូវវិនិយោគលើការកសាងទំនប់វារីអគ្គិសនីដែលមានសមត្ថភាពរក្សាទឹកបានច្រើន និងអាចប្រើប្រាស់សម្រាប់ចែកចាយនៅពេលមានគ្រោះរាំងស្ងួត។ ប្រជាជនគួររៀនពីវិធីសាស្ត្រចម្រោះទឹកភ្លៀងទុកក្នុងពាង ឬអាងស្តុកផ្ទាល់ខ្លួនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននៅរដូវវស្សា។ ការរក្សាតុល្យភាពរវាងការប្រើប្រាស់ទឹកក្នុងវិស័យឧស្សាហកម្ម និងកសិកម្មគឺជាការគ្រប់គ្រងដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត។ ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំកញ្ចប់ថវិកាបម្រុងទុកសម្រាប់ទិញស្បៀងអាហារសង្គ្រោះបន្ទាន់ និងថ្នាំសង្កូវសម្រាប់ចែកចាយជូនពលរដ្ឋដែលរងគ្រោះ។ ការផ្តល់ពូជដំណាំដែលធន់នឹងអាកាសធាតុក្តៅហួតហែងគឺជាជំនួយបច្ចេកទេសដ៏សំខាន់សម្រាប់កសិករដែលបានបាត់បង់ផលរបរដោយសារគ្មានទឹក។ រដ្ឋាភិបាលអាចពិចារណាលើការបញ្ចុះតម្លៃសេវាទឹកស្អាត និងអគ្គិសនីក្នុងកំឡុងពេលមានវិបត្តិដើម្បីសម្រាលបន្ទុកចំណាយរបស់គ្រួសារក្រីក្រ។ ការបង្កើតប្រព័ន្ធធានារ៉ាប់រងលើវិស័យកសិកម្មនឹងជួយឱ្យកសិករមានលទ្ធភាពងើបឈរឡើងវិញបានលឿនក្រោយពេលឆ្លងកាត់គ្រោះរាំងស្ងួត។ មន្ត្រីមូលដ្ឋានត្រូវតាមដាន និងស្រង់ទិន្នន័យគ្រួសារដែលងាយរងគ្រោះបំផុតជាប្រចាំដើម្បីធានាថាជំនួយនឹងទៅដល់ដៃពួកគាត់បានទាន់ពេល។ សហគមន៍ត្រូវបង្ហាញនូវទឹកចិត្តសប្បុរសធម៌តាមរយៈការចែករំលែកស្បៀងអាហារ និងទឹកផឹកដល់អ្នកជិតខាងដែលមានការខ្វះខាតខ្លាំង។ ការរាយការណ៍ព័ត៌មានពីការខូចខាតដំណាំ ឬកង្វះទឹកផឹកទៅកាន់មេភូមិ ឬមេឃុំឱ្យបានរហ័សគឺជារឿងចាំបាច់ដែលពលរដ្ឋត្រូវធ្វើ។ ស្មារតីសាមគ្គីភាពក្នុងគ្រាក្រគឺជាវប្បធម៌ដ៏ល្អប្រពៃរបស់ខ្មែរ និងជួយឱ្យសហគមន៍ទាំងមូលអាចឆ្លងផុតការលំបាកដោយមិនមានអ្នកណាម្នាក់ត្រូវបានបោះបង់។ ការបង្កើតក្រុមការងារស្ម័គ្រចិត្តនៅក្នុងភូមិដើម្បីជួយដឹកទឹកជូនមនុស្សចាស់ជរា ឬជនពិការគឺជាសកម្មភាពមនុស្សធម៌ដែលគួរលើកទឹកចិត្ត។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរក្នុងការចែកចាយសម្ភារៈសង្គ្រោះឱ្យបានដល់គ្រប់ខ្នងផ្ទះដែលមានតម្រូវការចាំបាច់បំផុត។ រដ្ឋត្រូវពង្រឹងសមត្ថភាពដល់មន្ទីរកសិកម្មខេត្តក្នុងការចុះជួយសង្គ្រោះសត្វពាហនៈដែលខ្វះទឹកផឹក និងមានជំងឺក្នុងរដូវក្តៅខ្លាំង។ ការបង្កើតអាងស្តុកទឹកនៅតាមតំបន់គោលដៅនឹងជួយឱ្យប្រតិបត្តិការសង្គ្រោះបន្ទាន់មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ អាជ្ញាធរគួររៀបចំឱ្យមានរថយន្តដឹកទឹកចល័តដើម្បីបញ្ជូនទឹកទៅកាន់តំបន់ដែលអណ្តូងរីងស្ងួតអស់ និងគ្មានប្រភពទឹកធម្មជាតិនៅក្បែរ។ សហគមន៍ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាពដែលបណ្តាលមកពីកម្តៅ និងត្រូវចេះការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងរយៈពេលខ្លីដល់គ្រួសារដែលបាត់បង់មុខរបរនឹងជួយទប់ស្កាត់ការចំណាកស្រុកដោយបង្ខំរបស់ប្រជាពលរដ្ឋ។ ការផ្សព្វផ្សាយការព្យាករណ៍អាកាសធាតុឱ្យបានទូលំទូលាយតាមវិទ្យុ និងទូរទស្សន៍គឺជាភារកិច្ចចម្បងរបស់ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ។ រដ្ឋាភិបាលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្ញើសារព្រមានជាមុនដល់ទូរស័ព្ទដៃរបស់កសិករអំពីស្ថានភាពរាំងស្ងួតដែលជិតមកដល់។ ការជូនដំណឹងជាមុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរប្រភេទដំណាំពីស្រូវមកជាដំណាំរួមផ្សំវិញ។ មន្ត្រីកសិកម្មត្រូវចុះបណ្តុះបណ្តាលបច្ចេកទេសដាំដុះបែបថ្មីដែលមិនសូវត្រូវការទឹកច្រើន និងផ្តល់ទិន្នផលខ្ពស់ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។ ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុនឹងជួយឱ្យពលរដ្ឋមានការត្រៀមខ្លួនជានិច្ច និងមិនមានការតក់ស្លុតនៅពេលគ្រោះធម្មជាតិកើតឡើង។ សហគមន៍ត្រូវតាមដានព័ត៌មានឱ្យបានទៀងទាត់ និងចូលរួមក្នុងរាល់កិច្ចប្រជុំផ្សព្វផ្សាយរបស់អាជ្ញាធរដើម្បីទទួលបានចំណេះដឹងថ្មីៗ។ ការអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញលើការជ្រើសរើសពូជដំណាំធន់នឹងការរាំងស្ងួតនឹងជួយកាត់បន្ថយហានិភ័យនៃការខូចខាត។ ប្រជាពលរដ្ឋគួរផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ទឹក និងរៀនពីវិធីសាស្ត្ររក្សាសំណើមដីតាមរយៈការប្រើប្រាស់កាកសំណល់កសិកម្ម។ ការអប់រំពីសារៈសំខាន់នៃបរិស្ថាន និងធនធានធម្មជាតិគួរត្រូវបានបញ្ជ្រាបចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សនៅតាមសាលារៀន។ រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់ការបង្កើតកម្មវិធីទូរស័ព្ទដែលផ្តល់ព័ត៌មានអំពីកម្រិតទឹកក្នុងអាង និងស្ថានភាពដីដល់កសិករ។ ការរៀបចំសិក្ខាសាលាដកពិសោធន៍រវាងកសិករ និងកសិករនឹងជួយឱ្យមានការចែករំលែកនូវចំណេះដឹងការងារជាក់ស្តែងដ៏មានតម្លៃ។ មន្ត្រីមូលដ្ឋានត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយវិធានការការពារខ្លួនពីគ្រោះរាំងស្ងួតដល់យុវជន។ ការកសាងទំនុកចិត្តរវាងរដ្ឋ និងរាស្ត្រតាមរយៈការផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។ សហគមន៍ត្រូវចេះវិភាគព័ត៌មាន និងមិនត្រូវជឿលើពាក្យចចាមអារ៉ាមដែលបង្កឱ្យមានការភ័យខ្លាចហួសហេតុក្នុងកំឡុងពេលមានវិបត្តិ។ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារធនធានទឹកនឹងធ្វើឱ្យសហគមន៍មានភាពរឹងមាំ និងមានម្ចាស់ការលើខ្លួនឯង។ រដ្ឋាភិបាលត្រូវវិនិយោគថវិកាបន្ថែមលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាចម្រោះទឹកប្រៃឱ្យទៅជាទឹកសាបសម្រាប់តំបន់ជាប់មាត់សមុទ្រ។ ការប្រើប្រាស់ប្រព័ន្ធទំនើបដើម្បីតាមដានស្ថានភាពដី និងកម្រិតសំណើមនឹងជួយឱ្យការរៀបចំផែនការទប់ទល់កាន់តែមានភាពសុក្រិត។ រដ្ឋត្រូវជំរុញឱ្យមានការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អុយដើម្បីយកទឹកមកប្រើប្រាស់ឡើងវិញក្នុងវិស័យកសិកម្ម ឬការស្រោចស្រពសួនច្បារ។ ការនាំចូលបច្ចេកវិទ្យាទំនើបពីបរទេសដែលសន្សំសំចៃទឹក និងមានតម្លៃសមរម្យសម្រាប់កសិករខ្មែរគឺជាយុទ្ធសាស្ត្ររយៈពេលវែង។ រដ្ឋាភិបាលគួរផ្តល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ឬការកាត់បន្ថយពន្ធដល់ក្រុមហ៊ុនដែលបង្កើតបច្ចេកវិទ្យាការពារបរិស្ថាន។ ប្រជាជនក្នុងសហគមន៍គួរងាកមកប្រើប្រាស់ប្រព័ន្ធស្រោចស្រពបែបដំណក់ទឹកដែលជួយឱ្យដំណាំទទួលបានទឹកចំគោលដៅ និងមិនខ្ជះខ្ជាយ។ ការដំឡើងប្រព័ន្ធស្រូបថាមពលព្រះអាទិត្យសម្រាប់បូមទឹកគឺជាជម្រើសដ៏ល្អដែលជួយកាត់បន្ថយចំណាយលើប្រេងសាំង និងអគ្គិសនី។ កសិករត្រូវរៀនពីវិធីសាស្ត្រកែលម្អគុណភាពដីដើម្បីឱ្យដីអាចរក្សាសំណើមបានយូរ ទោះបីជាអាកាសធាតុក្តៅខ្លាំងក៏ដោយ។ ការប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែគឺជាបច្ចេកវិទ្យាមួយដែលជួយកាត់បន្ថយការភាយទឹក និងការពារដំណាំពីកម្តៅថ្ងៃ។ សហគមន៍ត្រូវចូលរួមសហការជាមួយអ្នកបច្ចេកទេសក្នុងការដំឡើង និងថែទាំឧបករណ៍វាស់កម្រិតទឹកតាមប្រព័ន្ធធារាសាស្ត្រ។ ការច្នៃប្រឌិតថ្មីៗពីសំណាក់កសិករក្នុងស្រុកត្រូវតែទទួលបានការគាំទ្រ និងការផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាល។ រដ្ឋត្រូវពង្រីកបណ្តាញបំពង់ទឹកស្អាតឱ្យបានដល់គ្រប់ភូមិដាច់ស្រយាលដើម្បីធានាថារាល់គ្រួសារទាំងអស់មានទឹកស្អាតប្រើប្រាស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលតភ្ជាប់ទៅកាន់ប្រភពទឹកនឹងជួយឱ្យការដឹកជញ្ជូនទឹកក្នុងគ្រាអាសន្នមានភាពងាយស្រួល។ សហគមន៍ត្រូវការពារហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលមានស្រាប់ និងមិនត្រូវធ្វើឱ្យខូចខាតដោយចេតនា ឬដោយការធ្វេសប្រហែសឡើយ។ ការប្រើប្រាស់ឧបករណ៍វាស់ស្ទង់អាកាសធាតុខ្នាតតូចនៅក្នុងសហគមន៍នឹងជួយឱ្យកសិករចេះសង្កេត និងព្យាករណ៍ស្ថានភាពដោយខ្លួនឯង។ ក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់ការពារព្រៃឈើឱ្យបានតឹងរ៉ឹងបំផុតដើម្បីរក្សាតុល្យភាពអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។ រដ្ឋាភិបាលត្រូវជំរុញយុទ្ធនាការដាំដើមឈើឡើងវិញនៅតាមតំបន់ដែលរងការកាប់បំផ្លាញ និងតាមបណ្តោយដងស្ទឹង និងទន្លេ។ ការរក្សាព្រៃឈើនៅតំបន់ក្បែរទឹកគឺជាចំណុចគន្លឹះដែលជួយឱ្យមានរបបទឹកភ្លៀងទៀងទាត់ និងរក្សាបាននូវប្រភពទឹកក្រោមដី។ រដ្ឋត្រូវបង្កើតតំបន់ការពារធម្មជាតិឱ្យបានច្រើន និងផ្តល់សិទ្ធិដល់សហគមន៍ក្នុងការចូលរួមគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។ ការទប់ស្កាត់ការរុករានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនត្រូវតែធ្វើឡើងដោយគ្មានការយោគយល់ដើម្បីឧត្តមប្រយោជន៍ជាតិ។ ប្រជាជនត្រូវមានមនសិការស្នេហាជាតិ និងចូលរួមដាំដើមឈើឱ្យបានយ៉ាងតិចម្នាក់មួយដើមជារៀងរាល់ឆ្នាំ។ ការបញ្ឈប់សកម្មភាពកាប់ព្រៃឈើខុសច្បាប់ និងការដុតព្រៃគឺជាការរួមចំណែកដ៏ធំធេងក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ពលរដ្ឋត្រូវយល់ថាព្រៃឈើគឺជាប្រភពនៃសំណើម និងជាកត្តាសំខាន់ដែលធ្វើឱ្យអាកាសធាតុមានភាពត្រជាក់ត្រជុំ។ សហគមន៍ត្រូវបង្កើតក្រុមយុវជនស្ម័គ្រចិត្តដើម្បីការពារព្រៃសហគមន៍ និងរាយការណ៍អំពីបទល្មើសព្រៃឈើជូនសមត្ថកិច្ច។ ការអភិរក្សតំបន់ដីសើម និងបឹងបួធម្មជាតិជួយរក្សាលំនឹងប្រព័ន្ធទឹក និងផ្ដល់ជាជម្រកដល់ជីវចម្រុះជាច្រើនប្រភេទ។ រដ្ឋាភិបាលត្រូវរៀបចំផែនការសម្រាប់ដាំដើមឈើនៅតាមទីក្រុងដើម្បីកាត់បន្ថយកម្តៅ និងបង្កើតសោភ័ណភាពបៃតង។ ការយល់ដឹងពីផលប៉ះពាល់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងជួយឱ្យមនុស្សគ្រប់រូបចេះរស់នៅតាមបែបដែលមិនបំផ្លាញបរិស្ថាន។ សហគមន៍ត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដុតសម្រាមដែលបង្កឱ្យមានការកើនឡើងនូវកម្តៅក្នុងបរិយាកាស។ ការចូលរួមថែរក្សាបរិស្ថានគឺជាការវិនិយោគសម្រាប់ជីវិត និងជាកេរមរតកដ៏ល្អសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។ កិច្ចសហការរវាងរដ្ឋ និងសហគមន៍លើការងារបរិស្ថាននឹងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ រដ្ឋាភិបាលត្រូវបន្តជំរុញការប្រើប្រាស់ថាមពលស្អាតដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យដើម្បីជំនួសឱ្យការប្រើប្រាស់ធ្យូង។ ការអប់រំអំពីសារៈសំខាន់នៃជីវចម្រុះនឹងជួយឱ្យពលរដ្ឋមានចិត្តចង់ការពារធម្មជាតិ និងធនធានដែលមាននៅក្នុងមូលដ្ឋាន។ សហគមន៍ត្រូវមានការយល់ដឹងពីទំនាក់ទំនងរវាងព្រៃឈើ និងធនធានទឹកសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ការអនុវត្តច្បាប់ស្តីពីការការពារបរិស្ថានត្រូវធ្វើឡើងឱ្យមានប្រសិទ្ធភាព និងមានសមភាពចំពោះបុគ្គលគ្រប់រូប។ រដ្ឋត្រូវបង្កើនថវិកាសម្រាប់ការដាំកូនឈើ និងការថែទាំកូនឈើឱ្យលូតលាស់ល្អក្នុងរយៈពេលវែង។ ការរៀបចំពិធីបុណ្យដាំដើមឈើថ្នាក់ជាតិគឺជាសកម្មភាពមួយដែលជួយលើកកម្ពស់ស្មារតីស្រឡាញ់ធម្មជាតិរបស់ពលរដ្ឋ។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍អំពីការទន្ទ្រានយកដីបឹងសាធារណៈដែលជាអាងស្តុកទឹកធម្មជាតិ។ ការការពារប្រភពទឹកពីការបំពុលដោយសារធាតុគីមីកសិកម្មគឺជាកិច្ចការដែលកសិករគ្រប់រូបត្រូវយកចិត្តទុកដាក់បំផុត។ រដ្ឋាភិបាលត្រូវសិក្សាពីផែនការយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេលម្ភៃឆ្នាំខាងមុខ។ ការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានលើផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនឹងជួយឱ្យការឆ្លើយតបមានភាពវិជ្ជាជីវៈ។ សហគមន៍ត្រូវចេះរៀបចំផែនការត្រៀមបម្រុងរបស់គ្រួសារនីមួយៗឱ្យបានរួចជាស្រេចមុនពេលរដូវប្រាំងមកដល់។ ការផ្លាស់ប្តូរផ្នត់គំនិតពីការចាំតែទទួលជំនួយមកជាការចេះជួយខ្លួនឯងគឺជាជំហានដំបូងនៃភាពរឹងមាំរបស់សហគមន៍។ រដ្ឋត្រូវផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់យុវជនដែលមានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាទឹកនៅក្នុងភូមិ។ ការបង្កើតបណ្តាញទំនាក់ទំនងរវាងសហគមន៍ និងសហគមន៍នឹងជួយឱ្យមានការដោះដូរចំណេះដឹង និងធនធានបានលឿន។ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតក្រោយពេលគ្រោះរាំងស្ងួតបញ្ចប់។ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងទឹកក្នុងសហគមន៍នឹងធ្វើឱ្យការបែងចែកមានភាពហ្មត់ចត់ និងមានប្រសិទ្ធភាព។ សហគមន៍ត្រូវមានស្មារតីម្ចាស់ការក្នុងការថែរក្សាប្រព័ន្ធធារាសាស្ត្រខ្នាតតូចដែលរដ្ឋបានកសាងជូន។ រដ្ឋត្រូវធានាថាការអភិវឌ្ឍសេដ្ឋកិច្ចមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃបរិស្ថាន និងធនធានធម្មជាតិឡើយ។ ការរៀបចំកម្មវិធីប្រកួតប្រជែងភូមិឃុំបៃតងនឹងជួយលើកទឹកចិត្តឱ្យមានការចូលរួមការពារបរិស្ថានកាន់តែច្រើន។ សហគមន៍ត្រូវចេះប្រើប្រាស់ធនធានដែលខ្លួនមានឱ្យអស់ពីលទ្ធភាពមុននឹងសុំជំនួយពីខាងក្រៅ។ រដ្ឋាភិបាលត្រូវរៀបចំឱ្យមានការសិក្សាពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចដែលបង្កឡើងដោយគ្រោះរាំងស្ងួតជារៀងរាល់ឆ្នាំ។ ការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋាននឹងធ្វើឱ្យគម្រោងទទួលបានជោគជ័យ។ សហគមន៍ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរជីវភាពរស់នៅឱ្យស្របតាមស្ថានភាពបរិស្ថានថ្មី។ រដ្ឋត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ដោះស្រាយបញ្ហាទឹក។ ការអភិវឌ្ឍធនធានមនុស្សលើផ្នែកជលសាស្ត្រ និងឧតុនិយមគឺជាការងារអាទិភាពសម្រាប់អនាគតនៃវិស័យទឹក។ សហគមន៍ត្រូវយល់ដឹងពីតម្លៃនៃទឹកដែលជាប្រភពនៃជីវិត និងមិនមែនជាធនធានដែលប្រើមិនចេះអស់នោះទេ។ រដ្ឋាភិបាលត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាសដែលបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេដែលប៉ះពាល់ដល់ការប្រើប្រាស់របស់ពលរដ្ឋ។ ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិដែលផ្សារភ្ជាប់នឹងការអភិរក្សនឹងជួយបង្កើតចំណូលដល់សហគមន៍ និងការពារព្រៃឈើ។ សហគមន៍ត្រូវចេះរៀបចំអាទិភាពនៃការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវបំផុតក្នុងកំឡុងពេលមានវិបត្តិ។ រដ្ឋត្រូវជំរុញឱ្យមានការសិក្សាស្រាវជ្រាវលើពូជស្រូវដែលមិនសូវត្រូវការទឹកច្រើន និងមានរសជាតិឆ្ងាញ់សម្រាប់ទីផ្សារ។ ការរៀបចំប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុងឱ្យបានល្អនឹងជួយការពារការលិចលង់ និងអាចរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឡើងវិញ។ សហគមន៍ត្រូវមានការយល់ដឹងពីសុវត្ថិភាពម្ហូបអាហារក្នុងរដូវប្រាំងដើម្បីជៀសវាងជំងឺផ្សេងៗដែលបង្កឡើងដោយទឹកមិនស្អាត។ រដ្ឋាភិបាលត្រូវផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរឃុំសង្កាត់ក្នុងការគ្រប់គ្រងថវិកាសម្រាប់ដោះស្រាយបញ្ហាគ្រោះរាំងស្ងួតខ្នាតតូច។ ការបង្កើតវេទិកាសាធារណៈដើម្បីពិភាក្សាពីបញ្ហាទឹកនឹងជួយឱ្យមានដំណោះស្រាយរួមដែលគ្រប់គ្នាអាចទទួលយកបាន។ សហគមន៍ត្រូវចេះបត់បែនតាមកាលៈទេសៈ និងត្រៀមខ្លួនសម្រាប់រាល់ការផ្លាស់ប្តូរនៃអាកាសធាតុនាពេលអនាគត។ រដ្ឋត្រូវធានាថាការផ្តល់ជំនួយសង្គ្រោះត្រូវធ្វើឡើងដោយផ្អែកលើតម្រូវការជាក់ស្តែង និងគ្មានការរើសអើងនិន្នាការនយោបាយ។ ការរួមចំណែករបស់វិស័យឯកជនក្នុងការជួយឧបត្ថម្ភសម្ភារៈសង្គ្រោះគឺជាសកម្មភាពដែលរដ្ឋាភិបាលគួរកោតសរសើរ។ សហគមន៍ត្រូវចេះរក្សាទុកពូជដំណាំសម្រាប់ដាំដុះនៅរដូវក្រោយ បន្ទាប់ពីឆ្លងកាត់គ្រោះរាំងស្ងួត។ រដ្ឋត្រូវបន្តការងារស្តារដីកសិកម្មដែលរងការខូចខាតឱ្យមានជីវជាតិឡើងវិញដើម្បីបង្កើនផលិតភាព។ ការរៀនសូត្រពីបទពិសោធន៍នៃប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហាទឹកនឹងជួយឱ្យកម្ពុជាមានយុទ្ធសាស្ត្រកាន់តែល្អ។ សហគមន៍ត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល និងចូលរួមអនុវត្តរាល់វិធានការដែលបានដាក់ចេញ។ ការការពារ និងការឆ្លើយតបចំពោះគ្រោះរាំងស្ងួតគឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំ និងមិនមែនធ្វើតែនៅពេលមានបញ្ហាកើតឡើងនោះឡើយ។ រដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តឈរនៅក្បែរប្រជាពលរដ្ឋជានិច្ចក្នុងរាល់ស្ថានភាពលំបាកដែលបង្កឡើងដោយគ្រោះធម្មជាតិ។ ការចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាគសង្គមគឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ សន្តិសុខស្បៀង និងទឹកស្អាតគឺជាគោលដៅចម្បងដែលរដ្ឋត្រូវសម្រេចឱ្យបានដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ស្មារតីសាមគ្គីភាពរវាងរដ្ឋ និងសហគមន៍គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលជួយឱ្យកម្ពុជាអាចយកឈ្នះលើគ្រប់ឧបសគ្គ។ អនាគតបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជាកេរមរតកដ៏មានតម្លៃដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កើតឡើង។